ការអភិរក្សនៅវប្បធម៌ខ្មែរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សា និងលើកកម្ពស់អត្តសញ្ញាណជាតិ ក៏ដូចជាកេរដំណែលដ៏សម្បូរបែបដែលបន្សល់ទុកតាំងពីបុរាណមក។ ក្នុងន័យនេះ ការអភិរក្សវប្បធម៌គឺជាកាតព្វកិច្ចដ៏ចម្បងមួយសម្រាប់ជាតិ ដែលផ្ដល់អត្ថន័យក្នុងការសិក្សា ធ្វើឲ្យវប្បធម៌រស់រវើកឡើងវិញ និងបន្តទៅមុខទៀតនូវអត្តសញ្ញាណរបស់ជាតិខ្មែរ។ ការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌មានគោលបំណងថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ ធានាបាននូវសុវត្ថិភាព សុខដុមរមនា និងការរីកចម្រើនប្រកបដោយនិរន្តរភាព ស្របតាមទិសស្លោក "កម្ពុជា ព្រះរាជាណាចក្រនៃវប្បធម៌"។ ការអភិរក្សតាមរយៈការអប់រំគឺ យើងត្រូវលើកកម្ពស់ និងពង្រឹងវប្បធម៌ខ្មែរតាមរយៈកម្មវិធីសិក្សានៅតាមសាលារៀន និងកម្មវិធីអប់រំផ្សេងៗទៀត ពីព្រោះសាលារៀនគឺជាថ្នាលដ៏សំខាន់ក្នុងការបណ្ដុះគំនិតទាំងអស់នេះ។ ដោយបន្តពង្រឹង និងពង្រីកការអប់រំពីកម្រិតបឋមសិក្សា រហូតដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ដើម្បីឲ្យកូនខ្មែរស្គាល់ពីវប្បធម៌របស់ខ្លួន។ ការបង្រៀនពីប្រវត្តិសាស្ត្រប្រាសាទអង្គរមានសារៈសំខាន់ណាស់ចំពោះកូនខ្មែរគ្រប់រូប។ ប្រាសាទអង្គរវត្ត និងរមណីយដ្ឋានអង្គរទាំងមូល គឺជាបេះដូងនៃប្រវត្តិសាស្រ្តខ្មែរ ហើយក៏ជាទឹកដីដ៏សម្បូរបែប និងអច្ឆរិយៈមួយដែលភ្ញៀវទេសចរនិយមមកលេងកម្សាន្ត។ ការបង្រៀនអំពីប្រវត្តិសាស្រ្តអង្គរ ជួយឲ្យកូនខ្មែរគ្រប់រូប ក៏ដូចជាសិស្ស និស្សិត និងសាធារណជនទូទៅ យល់ដឹងពីភាពអស្ចារ្យនៃអាណាចក្រខ្មែរ និងសមិទ្ធផលនានាក្នុងសម័យនោះ។ ឧទាហរណ៍ ពួកគេអាចស្វែងយល់ពីដំណើរការនៃការកសាងប្រាង្គប្រាសាទ និងការប្រើប្រាស់ចម្លាក់ក្បូរក្បាច់ដែលមាននៅតាមជញ្ជាំងប្រាសាទជាដើម។ ចំពោះការបង្កើតឲ្យមានស្មារតីស្នេហាជាតិ ក៏អាចកើតឡើងពីការសិក្សាប្រវត្តិសាស្រ្ត និងបុព្វបុរសខ្មែរផងដែរ ពីព្រោះវាជួយពង្រឹងស្មារតីជាតិនិយម និងមោទនភាពជាតិយើង។ មិនត្រឹមតែប៉ុណ្ណោះ ការសិក្សាតាមសាលារៀន អាចអោយកូនខ្មែរ ក៏ដូចជាសិស្សានុសិស្ស និស្សិត អាចយល់ដឹងពីការថែរក្សានូវវប្បធម៏របស់ខ្លួន តាមរយៈការស្នើសុំដាក់បញ្ជូលបេតិកភ័ណ្ឌវប្បធម៌ និងប្រវត្តសាស្រ្តកម្ពុជាទៅក្នុងបេតិកភ័ណ្ឌពិភពលោក។ ហើយការសិក្សាប្រវត្តិសាស្រ្ត និងវប្បធម៌របស់ជាតិខ្មែរ ក៏អាចផ្តល់នូវមេរៀនដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍសង្គមនាពេលបច្ចុប្បន្ន និងអនាគតផងដែរ។ យើងត្រូវលើកស្ទួយតម្លៃវប្បធម៌ជាតិ តាមរយៈការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដូចជាការសម្ដែង ការរៀបចំមហោស្រព និងការតាំងពិព័រណ៍ជាដើម។ ពង្រឹងនិងពង្រីកតួនាទីរបស់សារៈមន្ទីរ ក៏ដូចជាទីតាំងរបស់វប្បធម៏ផ្សេងៗ។ បង្កើនការជួយទ្រទ្រង់ផលិតករ សិល្បករ អង្គការ សមាគម និងសហគ្រិនផ្សេងៗដែលប្រកបអាជីពក្នុងវិស័យវប្បធម៌ និងទីផ្សារការងារក្នុងវិស័យវប្បធម៌ និងសិល្បៈ។ លើកទឹកចិត្ត និងជំរុញការច្នៃប្រឌិត ដោយការបង្កើតស្នាដៃថ្មី និងជំរុញការផ្សព្វផ្សាយផលិតផលវប្បធម៌កម្ពុជា។ ទន្ទឹមនឹងនេះ ការអភិរក្សភូមិបេតិកភណ្ឌវប្បធម៌របស់ខ្មែរ គឺមានសារៈសំខាន់ណាស់ចំពោះជាតិ ពីព្រោះវាជារបៀបរស់នៅបែបប្រពៃណី ទំនៀមទម្លាប់វប្បធម៌ និងស្ថាបត្យកម្មប្រវត្តិសាស្ត្រដែលរកឃើញនៅក្នុងភូមិខ្មែរ។ ភូមិទាំងនេះបានផ្ដល់នូវទិដ្ឋភាពពីអតីតកាលរបស់ប្រទេសកម្ពុជា រួមបញ្ចូលទិដ្ឋភាពដូចជា សិប្បកម្មប្រពៃណី ដែលភូមិខ្មែរជាច្រើនត្រូវបានគេស្គាល់ពីទំនៀមទម្លាប់តម្បាញសូត្រ ដោយមានសិប្បករជំនាញផលិតក្រណាត់ដ៏ប្រណិត។ ព្រមទាំងការច្នៃឈើ និងប្រាក់ ដែលជាសិល្បៈហត្ថកម្មបុរាណខ្មែរ ក៏រួមបញ្ចូលផងដែរនូវចម្លាក់ឈើ និងគ្រឿងប្រាក់ដែលមានលក្ខណៈស្មុគស្មាញ ដែលជារឿយៗមាននៅតាមភូមិ និងរោងជាង។